កាលពីព្រេងនាយ មានមនុស្សកំសត់ពីរនាក់ប្តីប្រពន្ធ មានកូនប្រុសមួយ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សា ។ ដោយសារឥទ្ធិពលទេវតាអាក្រក់នេះ ឪពុកម្តាយរបស់គេក៏ស្លាប់បាត់បង់អស់ទៅ ហើយគេក៏រស់នៅជាមួយជីដូនយ៉ាងលំបាក។ ថ្ងៃមួយ ពេលបុរសនោះធំពេញវ័យ ហើយកំពុងកាប់អុស ស្រាប់តែមាន ទេវតាល្អ មួយអង្គបានលេចមុខមកជួបនឹងទេវតាអាក្រក់។ ទេវតាល្អបានស្នើសុំថែរក្សាបុរសនោះម្តង ហើយទេវតាអាក្រក់ក៏យល់ព្រម។ ក្រោយពីទេវតាល្អមកថែរក្សា បុរសនោះក៏មានគំនិតចង់ទៅធ្វើជាខ្ញុំបម្រើសេដ្ឋីជាមួយជីដូន ដើម្បីកុំឲ្យរស់នៅលំបាក ពេលនោះសេដ្ឋីក៏យល់ព្រមទទួលអ្នកទាំងពីរ។ បុរសនោះជាមនុស្សឧស្សាហ៍ព្យាយាម និងស្មោះត្រង់ណាស់ រហូតដល់បានសេដ្ឋីទុកចិត្តឲ្យទៅឃ្វាលក្របី ១០០០ ក្បាល។ បុរសនោះទៅឃ្វាលក្របីរាល់ថ្ងៃមានកាលមួយថ្ងៃនោះ ពេលល្ងាចដេញក្របីត្រឡប់មកក្រោលវិញ មកដល់ត្រពាំងមួយដេញក្របីចុះទៅក្នុងត្រពាំងទៅជាន់លើដុំមាស នៅក្នុងបឹងនោះបែរទៅខាងណាក៏សុទ្ធតែមាសពេញបឹងទាំងអស់ ។ បុរសនោះដេញក្របីយកមកក្រោល រួចហើយក៏យកដុំមាសនោះទៅអោយជីដូន ប៉ុន្តែជីដូនមិនហ៊ានយកទេ ទើបគេយកទៅទុកនៅកន្លែងដើមវិញ។ ក្រោយមក ព្រះមហាក្សត្រទ្រង់ល្បងចិត្តមន្ត្រី ដោយអោយពួកគេមកដេកចាំវាំង សេនាបតីទាំង ៤ បានដេកលក់ហើយត្រូវស្តេចចាប់ប្រហារជីវិត។ បន្ទាប់មកដល់វេនមហាសេដ្ឋី ៤ នាក់ទៀត រួមទាំងមហាសេដ្ឋីដែលជាចៅហ្វាយរបស់បុរសកំសត់ផង។ មហាសេដ្ឋីភ័យខ្លាចយ៉ាងខ្លាំង ហើយបុរសកំសត់ក៏សុំទៅដេកជំនួស។ លុះបុរសរៀបខ្លួនស្រេច នឹងទៅដេកចាំវាំងជាមួយពួកមហាសេដ្ឋីទៀត តែពេលទៅនោះបុរសនោះយកទាំងដាវទៅជាមួយផងទៅដល់ហើយក៏ដេក ។ ពួកមហាសេដ្ឋីឯទៀតគេនៅអង្គុយនិយាយគ្នាលេង លុះដល់ យប់ជ្រៅទើបនាំគ្នាដេកអស់ទៅ បុរសនោះដឹងថាគេដេកស្ងាត់ ក៏ក្រោកឡើងអង្គុយ ម្នាក់ឯង ។ លុះយប់ជ្រៅស្ងាត់ស្តេចទ្រង់ចេញមកដូចមុនទៀត មកដល់ចុងព្រះរាជវាំង បុរសនោះក្រឡេកឃើញទាញដាវបានដេញកាប់ ធ្វើជាកាប់ខុសៗស្តេចរត់រួចទៅ ។ ក្នុង មួយយប់នោះស្ដេចចេញមក៣ដង បុរសនោះដេញកាប់ទាំង៣ដង ស្តេចទ្រង់ក៏រត់ទៅវិញទៅ។ ព្រឹកឡើង ស្តេចក៏ចាប់សេដ្ឋី ៣ នាក់ដែលដេកលក់ទៅប្រហារជីវិត រីឯបុរសកំសត់ត្រូវបានស្តេចយកទៅធ្វើជា ព្រះរាជបុត្រ។ ដោយទ្រង់យល់ថាជាមនុស្សមានប្រាជ្ញា និងក្លាហាន ហើយក៏បានរៀបអភិសេកជាមួយ ព្រះរាជបុត្រី និងឡើងសោយរាជ្យសម្បត្តិ។ លុះសោយរាជ្យយូរ ទៅបុរសជាស្តេចនឹកឃើញទៅដល់មាស ដែលនៅក្នុងបឹងត្រាស់បង្គាប់ទៅមហាសេដ្ឋី ឪពុកអោយទៅដឹកមាសនោះមកដាក់ឃ្លាំងទុក ។ មានថ្ងៃមួយស្តេចបុរសនោះចង់ចេញទៅកាន់ចុងព្រះរាជរោង អោយសេនាបតីទៅទូលស្តេចឪពុក ស្តេចឪពុកទ្រង់ហាមថា “ឯងជាតិជារាស្ត្របើចេញទៅត្រូវយក មហេសីទៅផង ” ។ ស្តេចបុរសទ្រង់យាងចេញទៅកាន់ចុងព្រះរាជរោងជាមួយអគ្គមហេសី និងនាហ្មឺនទាំងពួងគាល់ត្រៀបត្រា។ វេលានោះទេវតាអាក្រក់ដែលរក្សាបុរស នោះអំពីដើមត្រឡប់មកវិញ ក៏ជួបនឹងទេវតាល្អហើយនិយាយថា “ឥឡូវនេះអ្នករក្សា មនុស្សនេះតាំងពីនៅលំបាក ទាល់តែបានធ្វើស្ដេចថែមទៀត នេះឃើញថាអំណាចអ្នកពូកែមែន។ បើដូច្នេះទុកអោយយើងជាទេវតាអាក្រក់ចេញទៅរក្សាស្តេចម្តងវិញ។ ពេលនោះ មានភ្លៀងផ្គរលាន់ ហើយទេវតាអាក្រក់ក៏បណ្ដាលចិត្តឲ្យស្តេចភ្លាត់មាត់និយាយចំពោះមុខមន្ត្រីទាំងពួងថា «អញឮផ្គរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើមណាស់!»។ ព្រះនាងជាមហេសីឮដូច្នោះ ក៏ខ្មាសអៀនយ៉ាងខ្លាំង ហើយទៅទូលព្រះបិតាឲ្យចាប់ស្តេចដាក់គុក។ ដាក់គុកបានពាក់កណ្តាលថ្ងៃ ទេវតាល្អដែលរក្សាមនុស្សនោះត្រឡប់មកវិញ ។ ទេវតាល្អនិយាយទៅនឹងទេវតាអាក្រក់ថា “អ្នកមានរិទ្ធិណាស់ចូលមករក្សាភ្លាមស្តេចបុរសបានជាប់គុកភ្លាមដូច្នេះអ្នកអញ្ជើញទៅចុះទុកអោយខ្ញុំរក្សាវិញ ទេវតាអាក្រក់បានចេញទៅ។ ទេវតាល្អបានបណ្ដាលចិត្តឲ្យស្តេចនឹកឃើញពីមាសក្នុងបឹង ហើយក៏បញ្ជាឲ្យសេដ្ឋីឪពុកយកមាសនោះមកដំធ្វើជា រូបក្របីមាស ១០០ ក្បាល ដាក់លើជើងពាន ១០០ មកថ្វាយ។ សេដ្ឋីឮ ហើយក៏ហៅជាងទាំងពួងអោយធ្វើក្នុង១ យប់ ទាល់តែហើយ លុះព្រឹកឡើងអោយពួក ខ្ញុំស្រីសេដ្ឋី ១០០នាក់ កាន់ទួលយកទៅថ្វាយក្នុងព្រះរាជវាំង ។ ស្តេចបិតាក្មេកទតមក ឃើញអោយអាមាត្យរត់ទៅមើល អាមាត្យមកក្រាបទូលវិញ ទ្រង់មានព្រះបន្ទូលអោយ ហៅអ្នកទូលក្របីនោះមក ហើយទ្រង់មានព្រះបន្ទូលសួរថា “នាងរាល់គ្នាយកក្របី មាសនេះទៅណា ?” ស្រីទាំងនោះទួលថា“ខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គ ” ។ ស្តេចទ្រង់ជ្រាបទ្រង់អោយហៅព្រះរាជបុត្រីជាមហេសីស្តេចកំសត់អោយចេញមកមើល ហើយមានព្រះបន្ទូលថា “កូនអើយដែលប្តីឯងថា ស្រណោះកាលឃ្វាលក្របីនោះ មិនមែនក្របីសត្វនោះទេ។ ក្របីទាំងនោះ គឺជារូបក្របីមាសនេះឯង កូនមើលក្របីនេះចុះ ណ្ហើយកូន កុំខឹងនឹងប្តីអី ទៅយកប្តីវិញទៅ។ មានព្រះបន្ទូលតែប៉ុណ្ណោះ ក៏ទ្រង់អោយទៅដោះស្ដេច។ បុរសកំសត់មកហើយទ្រង់អភិសេកនឹងនាងជាព្រះរាជបុត្រី អោយឡើងសោយរាជ្យ សប្បាយរៀងទៅ ។